ក្តាមប្រៃជាមុខម្ហូបដ៏ពេញនិយមមួយក្នុងចំណោមមុខម្ហូបខ្មែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តរសជាតិប្រៃ ហិរ ជូរ។ ក្តាមប្រៃអាចយកទៅផ្សំជាមួយម្ហូបជាច្រើនមុខទៀតដូចជា ជ្រក់ត្រសក់ ក្តាមប្រៃបុក ឬញ៉ាំជាមួយបាយក្តៅៗក៏បាន។ ការធ្វើក្ដាមប្រៃគឺមានលក្ខណៈសាមញ្ញ ប៉ុន្តែទាមទារការប្រុងប្រយ័ត្នចំពោះអនាម័យ។ ចំពោះក្ដាម អ្នកអាចជ្រសរើសដូចជា ក្ដាមសេះ ក្ដាមស្រែ ឬ ក្ដាមថ្ម ១ គីឡូក្រាម ប៉ុន្ដែត្រូវជ្រើសរើសក្ដាមស្រស់ៗ ដែលនៅមានជីវិត។ ចំណែកឯ គ្រឿងទេសត្រូវមាន អំបិលម៉ដ្ឋ ១ គីឡូក្រាម ទឹកស្អាត ១ លីត្រ, ទឹកក្រូចឆ្មារ ៣ ទៅ ៤ ស្លាបព្រាបាយ, ម្ទេសដៃនាង ៣ ទៅ ៤ ផ្លែដាក់ក៏បាន អត់ក៏បាន តាមចំណូលចិត្ត, ស្ករស ១ ទៅ ២ ស្លាបព្រា, ជីរវ៉ាន់ស៊ុយសម្រាប់តុបតែង, ជីនាងវង, ខ្ទឹមស ៥ ទៅ ៦ កំពឹស ត្រូវចិញ្ច្រាំឲ្យម៉ដ្ឋ ឬហាន់ជាចំណិតស្តើងៗ, និងម្ទេសស្រស់ ៥ទៅ១០ ផ្លែ ដែលហាន់ជាចំណិតស្តើងៗ។ របៀបធ្វើគឺ ដំបូងយើងត្រូវលាងសម្អាតក្ដាម ដែលនេះជាជំហានដ៏សំខាន់បំផុត ដោយលាងសម្អាតក្ដាមម្តងមួយៗដោយប្រើច្រាស់ដុសសម្អាតឲ្យបានស្អាតអស់កម្ទេចកម្ទី ឬភក់ដែលជាប់នៅលើខ្លួនក្ដាម ។ អាចប្រើកាំបិតចុងស្រួច កាត់យកផ្នែកស្នូក និងផ្នែកខាងក្រោមរបស់ក្ដាមចេញ ប្រសិនបើក្ដាមនោះធំ។ ដាក់ក្ដាមដែលលាងហើយក្នុងកញ្ច្រែង ទុកឲ្យស្រក់ទឹកឲ្យស្ងួតល្អ។ របៀបធ្វើទឹកអំបិលសម្រាប់ត្រាំក្ដាម ដំបូងដាក់ទឹកស្អាត ១ លីត្រ ចូលក្នុងឆ្នាំង។ បន្ទាប់មកដាក់អំបិលម៉ដ្ឋ ១ គីឡូក្រាម ចូល រួចកូរឲ្យសព្វរហូតដល់អំបិលរលាយអស់។ ពេលទឹកអំបិលពុះហើយ ត្រូវទុកឲ្យត្រជាក់ទាំងស្រុង នេះជាចំណុចសំខាន់ណាស់ ដើម្បីកុំឲ្យក្តាមស្អុយ ឬទន់។ របៀបត្រាំក្ដាម ដោយដំបូងត្រូវរៀបចំ កែវ ឬក្រឡ ដែលមានគម្របជិតល្អ ដែលបានលាងសម្អាត និងហាលថ្ងៃឲ្យស្ងួតល្អ ឫជូតឲ្យស្ងួត។ ដាក់ក្ដាមដែលស្ងួតស្រស់ទឹកហើយ ចូលក្នុងក្រឡ។ ចាក់ទឹកអំបិលដែលបានដាំហើយ និងបានត្រជាក់ទាំងស្រុងនោះចូលឲ្យលិចក្ដាមទាំងអស់។ ទុកក្ដាមប្រៃនៅ កន្លែងត្រជាក់ ឬក្នុងទូទឹកកក ប្រហែល ៣ ទៅ ៥ ថ្ងៃ ការទុកយូរជាងនេះ រសជាតិនឹងកាន់តែប្រៃចូលជាតិ និងអាចរក្សាទុកបានយូរជាង។ ក្តាមដែលត្រាំបានល្អ គឺសាច់របស់វាត្រូវតែរឹងល្អ មិនស្អុយ និងគ្មានក្លិនឆ្អាប។ ជាបន្ទាប់គឺ របៀបផ្សំក្តាមប្រៃមុនទទួលទាន។ ពេលចង់ញ៉ាំ សូមយកក្តាមប្រៃពីក្នុងក្រឡមកលាងទឹកធម្មតាឲ្យស្អាត អាចលាង ២-៣ ទឹក ហើយបកក្តាមជាពីរ ឬបួនផ្នែក រួចផ្សំគ្រឿងចូល។ ដោយដាក់ក្តាមប្រៃដែលលាងហើយចូលចាន ដាក់ខ្ទឹមសចិញ្ច្រាំ និងម្ទេសហាន់ចូល រួចចាក់ទឹកក្រូចឆ្មារចូល ហើយអាចថែមស្ករសបន្តិចដើម្បីបន្ថយជាតិប្រៃ និងបង្កើនរសជាតិ។ កូរឲ្យសព្វ រួចភ្លក្សតាមចំណូលចិត្ត អាចរោយជីរវ៉ាន់ស៊ុយ និង ជីនាងវងពីលើ។ ការធ្វើក្ដាមប្រៃទាមទារអនាម័យខ្ពស់បំផុត ឧបករណ៍ប្រើប្រាស់ និងក្រឡត្រូវតែលាងឲ្យស្អាត និងហាលឲ្យស្ងួតល្អជានិច្ច ដើម្បីជៀសវាងការស្អុយ។ ត្រូវតែប្រើក្ដាមស្រស់ៗ ដែលនៅមានជីវិត ឬទើបងាប់ថ្មីៗ ក្ដាមងាប់យូរ ឬមានក្លិនមិនល្អ មិនគួរយកមកធ្វើឡើយ។ ហើយចំនុចសំខាន់មួយទៀតគឺ ទឹកអំបិលត្រូវតែទុកអោយត្រជាក់ មុននឹងចាក់ចូលក្ដាម បើមិនដូច្នោះទេ ក្ដាមនឹងឆ្អិន ហើយងាយស្អុយ។ រសជាតិប្រៃរបស់ក្ដាមប្រៃ គឺអាស្រ័យលើរយៈពេលដែលអ្នកត្រាំ ដោយទុកយូរកាន់តែប្រៃ។ ក្ដាមប្រៃដែលធ្វើហើយ អាចរក្សាទុកក្នុងទូទឹកកកបានរយៈពេលជាច្រើនសប្តាហ៍។